ជាប្រពៃណីរៀងមក ផ្ទះខ្មែរតែងសង់ឡើងខ្ពស់ពីដី ហើយជាទូទៅ វត្ថុធាតុដែលយកមកប្រើសុទ្ធសឹងជាធម្មជាតិ ដូចជាឈើ, ឫស្សី, ត្នោត, ស្បូវ, វល្លិ... លើកលែងតែក្បឿងដែលធ្វើមកពីដី។ គ្រឿងលើអម្បាលម៉ាន គេតែងផ្គុំភ្ជាប់គ្នាដោយប្រើដំណាប់ ឬមួយគេលាក់ឱ្យបង្គំនីមួយៗចូលគ្នា។ រចនាសម្ព័ន្ធជាមូលដ្ឋាននៃផ្ទះខ្មែរបុរាណ គឺដំបូល, ក្តារឬរនាប, សសរ, ជញ្ជាំង។ សសរគេនិយមធ្វើអំពីឈើខ្លឹមរឹងៗ រីឯជញ្ជាំងខ្លះធ្វើពីឈើ ខ្លះស្លឹកត្នោត ឬស្លឹករុក្ខជាតិផ្សេងទៀតក៏មាន។ វាអាស្រ័យតាមលទ្ធភាពនៃគ្រួសារ ព្រមទាំងប្រភេទផ្ទះដែលគេចង់បាន។ ដូចពោលពីលើមកហើយ ផ្ទះតែងតែស្ថិតនៅខ្ពស់ផុតពីដី អាចប្រែប្រួលពីតំបន់មួយទៅតំបន់មួយ រីឯផ្នែកខាងក្រោមផ្ទះត្រូវតែស្រឡះ។ ប្រការនេះងាយយល់ទេ ព្រោះត្រូវនៅឱ្យ ផុតពីកន្លែងសើម, ចំហាយដី, ទឹកជំនន់ ម៉្យាងវិញទៀតតំបន់លំនៅដ្ឋានមួយចំនួនធំនៃប្រទេសកម្ពុជា តែងតែទឹកលិចនៅរដូវវស្សា។ របៀបនេះ ខ្យល់ក៏ចូលក្រោមផ្ទះបាន ធ្វើឲ្យត្រជាក់សុខស្រួលដល់មនុស្សរស់នៅ។ ក្រៅអំពីនោះ ផ្ទះដាច់ផុតអំពីដីបញ្ចៀសការយារយីពីសត្វគ្រប់ប្រភេទទៀតផង។ អ្នកដែលកាន់ប្រពៃណីមាំមួនក្នុងប្រទេសកម្ពុជានេះតែងយល់ថា ផ្ទះសង់ផ្ទាល់នឹងដីនាំមកនូវអពមង្គល។ ខុសអំពីជនជាតិចិនឬយួនដែលរស់នៅក្នុងស្រុកខ្មែរជាមួយគ្នានេះ។ បើនិយាយអំពីជំនឿនោះ គឺត្រូវមានការស្រាវជ្រាវឲ្យដិតដល់ ព្រោះអ្នករស់នៅក្នុងផ្ទះ មិនមែនមានតែមនុស្សប៉ុណ្ណោះឡើយ ពោលគឺមានអមនុស្ស ដូចជាច្នាងផ្ទះដែលនៅសសរកន្លោង ឬក្បាល ជណ្តើរជាដើម។ គេចៀសវាងការសាងសង់សសរទ្រូងកណ្តាល ដោយប្រើឈើពីរកំណាត់ផ្សេងគ្នា។ ត្រូវយកឈើតែមួយដើមមកធ្វើសសរទ្រូង តែម្ដង ដោយសារជំនឿថា បើប្រើឈើពីរដើមផ្សេងគ្នា តម្រូវនឹងបង្កឲ្យមានការឆ្លងឆ្លើយ ឬមិនចុះសម្រុងគ្នា ដែលអាចនាំឲ្យមានអន្តរាយក្នុងគ្រួសារ និងជីវិតរស់នៅ។ បន្ទាប់នេះគឺជាការរៀបរាប់អំពី អ្វីទៅដែលហៅថាផ្ទះខ្មែរ, ផ្ទះរោងដោល, ផ្ទះរោងឌឿង, ផ្ទះប៉ិត, ផ្ទះកន្តាំង, ផ្ទះកឹង។ ចំពោះ រោងដោលនេះគឺនៅក្នុងពពួកផ្ទះ “រោង”។ ជាទូទៅផ្ទះរោងដោលសង់ឡើងដោយប្រើសសរ៣ជួរ។ ជួរកណ្តាលខ្ពស់ជាងគេ អ្នកខ្លះហៅ ថាសសរមេដំបូល ខ្លះទៀតហៅថាសសរទ្រូង។ សសរជួរកណ្តាលទាំងនេះមានទំហំធំជាង សសរជួរចំហៀង ត្បិតមានតួនាទីទ្រមេដំបូល។ ម៉្យាងទៀតគេតែងសង្កេតឃើញថា សសរជួរកណ្តាលនោះមានភាពប្រណិតផ្ចិតផ្ចង់ជាងគេ។ បើផ្ទះនោះមានសសរ៤ជួរ សសរទ្រូងត្រូវមាន២ជួរ ដែលមានធ្នឹមទ្រជើងគកនៅចន្លោះជួរសសរនោះ។ រីឯសសរនៅជួរចំហៀង គេហៅថាសសររៀង ឬសសរជើងរៀង។ ដំបូលមានហោជាងតូចមួយនៅត្រង់ចន្លោះសសរ ជួរទី២ ហើយដំបូលនោះបន្តទេរមកខាងក្រោមទៀត ហៅថា “ហប់” ។ ជួន កាលយើងពុំបានចាប់អារម្មណ៍ទេថា ផ្ទះអ្នកកំសត់ក្រីក្រតោកយ៉ាក ដែលស្ទើរតែរលំខ្លះនោះ ក៏មានដំបូលជារោងដោលដែរ ។ ប្រសិនបើផ្ទះនោះមានហប់នៅមុខផងក្រោយផងដូចគ្នា គេហៅថាផ្ទះរោង ឌឿង។ រីឯ ពាក្យថារោងដោល ឬថាអ្វីផ្សេងទៀតក៏ដោយ ឧទាហរណ៍ ប៉ិត, កន្តាំង... សុទ្ធសឹង សំដៅទៅលើអង្គភាពឬរចនាសម្ព័ន្ធដែលជាមូលដ្ឋានប៉ុណ្ណោះ។ តាមពិតទៅផ្ទះប្រភេទ ណាក៏ដោយ ក៏តែងមានការរៀបចំខុសគ្នាតាមតួនាទី ឬតម្រូវការ។ ក្នុងពពួករោងនេះគេអាចមាន “រោងលំហ” ដែលឥតជញ្ជាំង សម្រាប់រៀបចំបុណ្យទានផ្សេងៗ។ ចំណែកឯរោងខ្លះទៀតប្រើសម្រាប់មង្គលការ ផ្ទះរោងឌឿងមានច្រើនប្រភេទ ប្រែប្រួលទៅតាមសម័យកាល។ ផ្ទះរោងប្រភេទទី១របស់ខ្មែរមានទ្រង់ទ្រាយដំបូលស្រដៀងផ្ទះរោងហើយមានតសំយាបមុខនិងក្រោយ។ លុះក្រោយមក ក្នុងរជ្ជកាលព្រះបាទចន្ទរាជា ខ្មែរយើងបានយល់ឃើញថាផ្ទះរោងឌឿងមានសសរ៤ជួរ និងមាន៥ល្វែង។ បើពង្រីកទទឹងឲ្យធំត្រូវតែបន្ថយសសរ១ជួរទៀត លើកសំយាបខាងក្រោយឲ្យស្មើនឹងសសរខាងមុខ។ បើកហោជាងឲ្យតូច មានចែងឆ្វេងស្តាំខាងមុខក្រោយ ប្រើសម្រាប់ធ្វើជាជង្រុកស្រូវផង។ ពេលសង់បានផ្ទះរោងសសរ៣ជួរ ហៅថា ផ្ទះរោងឌឿងប្រភេទទី២។ ចំណែក ផ្ទះរោងឌឿងប្រភេទទី៣ កើតឡើងក្នុងរជ្ជកាលព្រះបាទពញាយ៉ាត មាននាម៉ឺន សព្វមុខមន្ត្រីជាច្រើនចូលចិត្តសង់ផ្ទះរោងឌឿងនេះជាលំនៅឋាន ព្រោះផ្ទះនេះអាចសង់ឲ្យធំបាន ៥ល្វែង ។ ផ្ទះប្រភេទនេះអាចសង់បានទាល់តែអ្នកមានបណ្តាសិក្ត័ធំ។ សម្រាប់ប្រភេទទី១ ដំបូលគេច្រើននិយមសង់ជាសាលាដំណាក់តូចៗនៅតាមភូមិ ។ ចំពោះផ្ទះរោងឌឿងប្រភេទទី២ នៅរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស ខ្មែរចូលចិត្តសង់បន្ថែមសសរ១ជួរទៀតដើម្បីឲ្យធំទូលាយ ។ នៅរជ្ជកាលព្រះបាទនរោត្តមសីហនុ ខ្មែរគេនិយមសង់ផ្ទះប៉ិតស្ទើរពាសពេញប្រទេស។ ឯផ្ទះរោលឌឿង និង រោងដោល គេមិនសូវនិយមសង់ទេ ពោលគឺផ្ទះរោងដោលនិងរោងឌឿង មានសល់តែផ្ទះចាស់ៗពីសម័យមុនមក។ គួរបញ្ជាក់ផងដែរថា ផ្ទះរោងឌឿង ជាប្រភេទផ្ទះបុរាណមួយក្នុងចំណោមផ្ទះបុរាណខ្មែរទាំង៥រចនាបថ។ ដែលបច្ចុប្បន្នអាជ្ញាធរជាតិអប្សរាចេញគោលការណ៍អនុញ្ញាតឲ្យអ្នកស្រុកសាងសង់រក្សាទ្រង់ទ្រាយស្ថាបត្យកម្មដើម។ ក្នុងគោលបំណងដើម្បីថែរក្សានិងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃនិងអភិរក្សផ្ទះបុរាណខ្មែរ។ ចំពោះប្រភេទផ្ទះក្រៅពីនេះ មិនត្រូវបានអនុញ្ញាតឡើយ ដូចជាផ្ទះតៀម ផ្ទះល្វែងមួយជាន់ ឬច្រើនជាន់ ឬសំណង់ទាំងឡាយណាដែលមានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានលក្ខណៈទំនើបកម្ម។ រីឯនៅខេត្តក្រចេះ ផ្ទះសសរ ១០០ ដែលមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះយកមកជួសជុលដំឡើងក្នុងទីតាំងព្រះវិហាររកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ នោះក៏ស្ថិតក្នុងរចនាបថផ្ទះរោងឌឿងខ្មែរដែរ។ ក្រៅពីខេត្តនេះ បច្ចុប្បន្ន យើងសង្កេតឃើញមានផ្ទះប្រភេទនេះសម្បូរនៅតាមតំបន់មួយចំនួន។ ជាអាទិ៍រួមមាន ស្រុកកោះធំ ខេត្តកណ្តាល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង (ខេត្តបាត់ដំបង) ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាដើម។ ចំណែក ពពួកផ្ទះដែលហៅថា “ប៉ិត” ឬហៅតាមអ្នកស្រុកបាត់ដំបងថា “ផ្ទះជម” ឬ “ក្រជម” គឺតែងមានដំបូលផ្គុំឡើងដោយផ្ទាំង៤ដែលមានជម្រាលស្មើគ្នា។ ហើយពុំមានហោជាងនៅផ្នែកណា មួយនៃដំបូលឡើយ។ ជាទូទៅបើមើលលើប្លង់ផ្ទះប៉ិតដែលមានតែមួយខ្នង ឃើញថាទ្វារមិននៅលើជ្រុងខ្លីទេ គឺនៅលើជ្រុងវែង។ គេអាចពង្រីកផ្ទះប៉ិតសាមញ្ញឱ្យមានរូបរាងច្រើនបែបយ៉ាង។ សម្រាប់ផ្ទះប្រភេទនេះគេក៏អាចងាយស្រួលក្នុងការបន្ថែមដំបូលឱ្យបានច្រើនខ្នងទៀតបានដែល។ ផ្ទះប៉ិតដែលមានពីរខ្នង ប៉ុន្តែអាចមានច្រើនជាងនោះរហូតដល់ប្រាំខ្នងផងដែរ។ ប្រភេទម៉្យាងទៀត ការចែកខ្នងនោះពុំមែនទៅក្រោយទេ គឺមកខាងទទឹងផ្ទះទៅវិញ ជួន កាលគេហៅថា “ផ្ទះភ្លោះ”។ ជួនកាលទៀតលំបាកឱ្យឈ្មោះពិតប្រាកដណាស់ គ្រាន់តែមើលទៅ មូលដ្ឋានជាផ្ទះប៉ិត ដោយថែមដំបូលប៉ិតដូចគ្នា តែមកកាត់ទទឹងគ្នាទៅវិញ ។ នៅសម័យអាណានិគម ខ្មែរបែកប្រាជ្ញាចម្លងហោណាំងពីផ្ទះបារាំងមកដាក់ផ្ទះប៉ិត ហើយមើលទៅជាទីគាប់ភ្នែកក្រៃលែង ។ រីឯការតុបតែងលើព្រំដំបូល និងចុងចែងក៏មានច្រើនបែបយ៉ាងដែរ ។ តាមធម្មតា ក្បាច់ដែលនៅលើព្រំ ហើយមានកំពូលស្រួចទៅលើគេហៅថា “កំពូលម៉ិត”។ ចំណែកឯនៅចុងចែងតែងឃើញមាន “គាង ឃ្វាយ” ឬអ្នកស្រុកខ្លះហៅថា “កន្ទុយមាន់” ។ ជួនកាលទៅទៀតមានក្បាច់មួយជួររត់តាមព្រំ ហើយចុះពីព្រំទៅចុងចែង ដែលហៅថា “នាងច្រិល”។ រីឯ ផ្ទះកន្តាំងជាគេហដ្ឋានដែលសាមញ្ញបំផុតមានដំបូលផ្គុំឡើងដោយផ្ទាំងពីរ ដែលមកទល់គ្នានៅត្រង់មេដំបូល។ រីឯសសរមាន៣ជួរយ៉ាងតិច។ ជួរកណ្តាលតែងខ្ពស់ជាងគេ ហៅថាសសរមេដំបូល ឬសសរទ្រូង អ្នកខ្លះទៀតហៅថាសសរកន្លោង។ ចំណែកសសរជើងរៀងនៅអមសងខាងជាធម្មតា។ ទ្វារផ្ទះតែងនៅចន្លោះសសរជើងរៀង ។ លំនាំផ្ទះប្រភេទនេះបង្ហាញឲ្យឃើញថា មានប្រវត្តិសាស្ត្រយូរយារមកហើយ និងតំណាលមកដល់បច្ចុប្បន្ន។ ផ្ទះរបៀបនេះ បើប្រៀបធៀបទៅនឹងប្រភេទផ្ទះរោងដោល, ផ្ទះរោងឌឿង ឬផ្ទះប៉ិត ដូចដែលខ្ញុំបានចុះផ្សាយក្នុងលេខមុនៗនោះ គឺងាយស្រួលសាងសង់ជាងគេ។ ថ្វីត្បិតតែមើលពីក្រៅហាក់ដូចជាសាមញ្ញក្តី តាមពិតទៅគេមានវិធីរៀបចំខាងក្នុងឱ្យមានរបៀបរបបខុសៗគ្នាតាមចិត្តចង់។ ឧទាហរណ៍ តែងឃើញគេធ្វើបន្ទប់ដែលមានដំបូលបាំងពីលើហាក់ដូចជាពិដាននោះ គឺជាស្កាកដែលគេអាចប្រើប្រាស់សម្រាប់ដាក់ឥវ៉ាន់ផ្សេងៗ ។ ផ្ទះប្រភេទនេះ អ្នកស្រុកនៅតាមដងទន្លេធំ ដែលជាប់ខ្សែស្រឡាយចិន ហៅថាកូនចៅចិន និយមសង់ច្រើន ជាពិសេសនៅខេត្តកំពង់ចាមនិងក្រចេះ។ វាអាចមានពីមួយខ្នងរហូតទៅដល់ប្រាំខ្នង។ ជួនកាល នៅខាងមុខបង្អស់ មើលទៅឃើញហាក់ដូចជាខ្នងមួយដែរ តែតាមពិតរាប់ថាជាខ្នងពុំសមឡើយ។ តាមធ្លាប់សង្កេតមក ឈ្មោះប្រភេទផ្សេងៗនៃផ្ទះខ្មែរច្រើនតែកំណត់ដោយដំបូល។ ឧទាហរណ៍ ផ្ទះរោងដោល, ផ្ទះប៉ិតជាដើម សុទ្ធសឹងមានដំបូលខុសគ្នា ដូចខ្ញុំធ្លាប់បានរៀបរាប់ខាងលើ។ ឯផ្ទះកឹង សម្គាល់ថាមានដំបូលពីរថ្នាក់ត្រួតលើគ្នា ហើយមានហប់ពីរនៅខាងមុខនិងក្រោយដូចគ្នា។ សសរ កណ្តាលមានពីរជួរ ឯដំបូលលើទ្រដោយជើងគក។ ដំបូលថ្នាក់ក្រោមអាចបង្កើតបានជារបៀង បើគេបាំងជញ្ជាំងមកនៅត្រឹមសសរជួរទីពីរ ។ រនាបនៅត្រង់របៀងនេះសោត គេអាចបញ្ចុះឱ្យទាបជាងរនាបផ្ទះធំបន្តិចតាមចំណូលចិត្ត។ ជួនកាលគេធ្វើទ្វារធំដល់ទៅ៤នៅតាមទិសផ្សេងៗ ។ រីឯជណ្តើរដាក់នៅត្រង់ទ្វារណាមួយ មិនថាទទឹងឬបណ្តោយផ្ទះឡើយ គឺតាមការត្រូវការ ។ ឧទាហរណ៍ ជណ្តើរដាក់នៅបណ្តោយផ្ទះជាធម្មតា ប៉ុនែ្តក្នុងពេលខ្លះ ដូចជាមានរៀបមង្គលការកូនជាដើម គេដូរជណ្ដើរមកនៅខាងណាមួយដែលពុំឆ្ងាយពីរោងពិធី។ សរុបមក ផ្ទះខ្មែរប្រពៃណី មិនមែនត្រឹមតែជាសំណង់សម្រាប់ស្នាក់នៅប៉ុណ្ណោះទេ តែវាជា កញ្ចក់ឆ្លុះបញ្ចាំងពីប្រាជ្ញា និងវប្បធម៌ខ្មែរ ដ៏សម្បូរបែប។ ទោះបីជាបច្ចុប្បន្ន មានការផ្លាស់ប្តូរទៅរកការសាងសង់ផ្ទះបែបទំនើបកាន់តែច្រើនក៏ដោយ ក៏តម្លៃ និងសារៈសំខាន់នៃផ្ទះខ្មែរប្រពៃណីនៅតែមិនអាចកាត់ថ្លៃបាន។ វាជា មរតកវប្បធម៌ដ៏សំខាន់ ដែលតម្រូវឱ្យមានការអភិរក្ស និងលើកកម្ពស់។ ដើម្បីធានាថាអត្តសញ្ញាណស្ថាបត្យកម្មដ៏វិសេសវិសាលនេះ នៅតែបន្តរស់រវើកសម្រាប់មនុស្សជំនាន់ក្រោយ។